ទំនាក់ទំនងរវាងមន្ត្រីនគរបាលខ្មែរ និងភ្ញៀវបរទេស ជួនកាលអាចប្រឈមនឹងបញ្ហាមួយចំនួន។ ជាពិសេសទាក់ទងនឹងរបាំងភាសា និងវប្បធម៌ ដែលជាបញ្ហាប្រឈមដ៏ធំមួយក្នុងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ការយល់ដឹងពីបញ្ហាទាំងនេះ គឺជារឿងសំខាន់ដើម្បីធានាបាននូវបទពិសោធន៍វិជ្ជមានសម្រាប់ភាគីទាំងសងខាង។ លើកកម្ពស់ សុវត្ថិភាពទេសចរណ៍នៅកម្ពុជា ដើម្បីធានាបាននូវបទពិសោធន៍ល្អប្រសើរ និងទំនុកចិត្តខ្ពស់សម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ឧបសគ្គនៃការប្រាស្រ័យទាក់ទង និងការយល់ច្រឡំ អាចកើតឡើងដោយសារកត្តាជាច្រើន។ ភាពខុសគ្នានៃភាសាអាចបណ្តាលឲ្យមានការយល់ច្រឡំយ៉ាងងាយស្រួលក្នុងការទំនាក់ទំនងរវាងនគរបាល និងភ្ញៀវបរទេស។ នៅពេលដែលមិនមានការយល់ដឹងច្បាស់លាស់ វាអាចនាំទៅរកភាពតានតឹង ការយល់ខុសអំពីនីតិវិធីច្បាប់ ឬសូម្បីតែការសង្ស័យគ្នាទៅវិញទៅមក។ ឧទាហរណ៍ ភ្ញៀវទេសចរបរទេសម្នាក់អាចរាយការណ៍អំពី ករណីលួចកាបូប ដែលតម្រូវឱ្យមានការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពរវាងជនរងគ្រោះ និងអាជ្ញាធរ។ ក៏ប៉ុន្តែដោយសាររបាំងភាសា គាត់មិនអាចពន្យល់លម្អិតពីទីតាំង ពេលវេលា ឬលក្ខណៈសម្គាល់ជនល្មើសបានច្បាស់លាស់នោះទេ។ ដែលធ្វើឲ្យ នគរបាលពិបាកក្នុងការស៊ើបអង្កេត ដោយសារកង្វះព័ត៌មានគ្រប់គ្រាន់ ឬភាពមិនច្បាស់លាស់នៃការផ្តល់សក្ខីកម្ម។ ផ្ទុយទៅវិញ នគរបាលក៏អាចប្រើប្រាស់ពាក្យពេចន៍ច្បាប់ ឬនីតិវិធីដែលភ្ញៀវបរទេសមិនយល់ផងដែរ។ បញ្ហាមួយដែលជួបប្រទះញឹកញាប់នោះគឺ អ្នកបកប្រែមានកម្រិតនៅប៉ុស្តិ៍នគរបាលដែលអាចបង្កការលំបាកយ៉ាងខ្លាំងក្នុងការទំនាក់ទំនងជាមួយជនបរទេស ជាពិសេសនៅពេលមានករណីបន្ទាន់ ឬការស៊ើបអង្កេត។ ទោះបីជានៅប៉ុស្តិ៍នគរបាលមួយចំនួន ជាពិសេសនៅតំបន់ទេសចរណ៍សំខាន់ៗ អាចមានអ្នកបកប្រែ ឬបុគ្គលិកដែលចេះភាសាបរទេសច្រើនក៏ដោយ។ ក៏នៅតែមានតម្រូវការខ្ពស់ក្នុងការបង្កើនសមត្ថភាពផ្នែកភាសា ដើម្បីបំពេញតម្រូវការជាក់ស្ដែង និងធានាសុវត្ថិភាព។ នេះមានន័យថា ពួកគេអាចបកប្រែបានតែពាក្យ ឬឃ្លាសាមញ្ញៗ។ លើសពីនេះវាមិនអាចបកប្រែ ព័ត៌មានលម្អិតទាំងអស់ ឬពាក្យបច្ចេកទេសបានគ្រប់ជ្រុងជ្រោយនោះទេ ដែលអាចបង្កជាឧបសគ្គយ៉ាងធំធេងក្នុងការដោះស្រាយករណី។ ឧទាហរណ៍ បុគ្គលិកអាចជួយបកប្រែបានថា "ខ្ញុំបាត់លិខិតឆ្លងដែន" ប៉ុន្តែពិបាកនឹងបកស្រាយករណីបាត់បង់លិខិតឆ្លងដែនដែលជាប់ពាក់ព័ន្ធនឹងបទល្មើស ឬនីតិវិធីស្មុគស្មាញក្នុងការបន្តលិខិតឆ្លងដែនឡើងវិញ។ ការត្រៀមខ្លួនរបស់ភ្ញៀវទេសចរ គឺជាកត្តាសំខាន់ណាស់ក្នុងការធានាបាននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ។ ដើម្បីជម្នះឧបសគ្គទាំងនេះ អ្នកទេសចរត្រូវបានណែនាំ ឲ្យត្រៀមខ្លួនជាមុន ដោយយកតាមខ្លួននូវឯកសារសំខាន់ៗ ដូចជាច្បាប់ចម្លងលិខិតឆ្លងដែន ឬទិដ្ឋាការ។ ជាពិសេស ការមានព័ត៌មានទំនាក់ទំនងជាទ្វេភាសា ដូចជា ភាសាខ្មែរ និងភាសាបរទេស អាចជួយបានច្រើន។ ព័ត៌មានទាំងនោះអាចជាលេខទូរស័ព្ទស្ថានទូត លេខទូរស័ព្ទមគ្គុទ្ទេសក៍ទេសចរណ៍ ឬមិត្តភក្តិក្នុងស្រុកដែលចេះភាសាខ្មែរ។ ឧទាហរណ៍ ភ្ញៀវទេសចរម្នាក់ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍អាចបង្ហាញកាតតូចមួយដែលមានព័ត៌មានទំនាក់ទំនងរបស់ខ្លួនជាភាសាខ្មែរ និងអង់គ្លេស។ រួមទាំងលេខទូរស័ព្ទស្ថានទូតរបស់គាត់ ដែលអាចជួយសម្រួលដល់ការទំនាក់ទំនងជាមួយនគរបាលក្នុងស្ថានភាពបន្ទាន់។ សរុបមក ការដោះស្រាយបញ្ហាទំនាក់ទំនងរវាងនគរបាលខ្មែរ និងភ្ញៀវបរទេសទាមទារនូវកិច្ចខិតខំប្រឹងប្រែងពីភាគីទាំងសងខាង។ នគរបាលបន្តបង្កើនសមត្ថភាពភាសា និងការយល់ដឹងពីវប្បធម៌បរទេស ខណៈភ្ញៀវទេសចរគួរត្រៀមខ្លួនឲ្យបានល្អ ដើម្បីធានាបាននូវដំណើរការដោះស្រាយបញ្ហាប្រកបដោយរលូន និងប្រសិទ្ធភាព។